ត្រឡាចគឺជាបន្លែពេញនិយមមួយដែលប្រជាជនខ្មែរប្រើប្រាស់ ដើម្បីចម្អិនម្ហូបប្រចាំថ្ងៃ។ ត្រឡាចក៏ត្រូវបានគេយកទៅឆ្នៃចេញជាមុខម្ហូបច្រើនប្រភេទផងដែររួមមាន ស្ងោរ ឆាជាដើម ។ ត្រឡាចជាបន្លែម្យ៉ាងដែលផ្ដល់រសជាតិផ្អែមឆ្ងាញ់ដល់ម្ហូប។ ក្រៅពីធ្វើម្ហូប គេក៏អាចយកត្រឡាចទៅធ្វើជាភេសជ្ជៈដ៏ឆ្ងាញ់ពិសាបានផងដែរ។ វាជាបន្លែដែលងាយស្រួលចម្អិន និងមិនប្រើពេលយូរ។ ប្រជាជនខ្មែរចូលចិត្តចម្អិនម្ហូបជាមួយត្រឡាច ដោយសារតែវាជាបន្លែដែលល្អដល់សុខភាព។ បន្លែមួយប្រភេទនេះក៏សម្បូរនៅទីផ្សារ និងមានតម្លៃសមរម្យផងដែរ ទើបជាកត្តាដែលធ្វើឱ្យប្រជាជនខ្មែរនិយមចូលចិត្តយកមកធ្វើម្ហូបជាច្រើនមុខ។